តាមទំនៀមទម្លាប់ខ្មែរ មង្គលការគឺជាកម្មវិធីសំខាន់ដល់គ្រប់គូស្រករ ហើយរាល់ពិធីទាំងអស់ត្រូវមានការរៀបចំ និងត្រូវមានអ្នកកំដរទាំងកូនកម្លោះ និងកូនក្រមុំផងដែរ។ ជាទូទៅអ្នកកំដរមានទាំងខាងប្រុសនិងខាងស្រី ហើយទាំងសងមានចំនួន ៣នាក់ ដូចគ្នា ឬជួនកាលអាចច្រើនជាងនេះ។ តាមទម្លាប់តរៀងមក សាមីខ្លួនជាកូនកម្លោះកូនក្រមុំតែងតែគិតគូរទៅដល់ការរកអ្នកកំដរ បើពុំនោះទេឪពុកម្តាយទាំងសងខាងតែងតែជ្រើសរកឱ្យ។ ម្យ៉ាងវិញទៀតការរកអ្នកកំដរនេះគឺមានការប្រយ័ត្នប្រយែងណាស់ ដោយសារគេយល់ថា នោះក៏ជាប្រភពនៃសិរីសួស្តីសម្រាប់គូអនាគតកូនប្រុសស្រីផងដែរ។ តាមប្រសាសន៍លោកអាចារ្យគឺថា តាមធម្មតាការរកអ្នកកំដរមានការប្រុងប្រយ័ត្នណាស់ ព្រោះគេគិតថាការជ្រើសរើសអ្នកកំដរបានល្អ ក៏ជាបច្ច័យនាំនូវសិរីសួស្តីដល់ការប្រុសស្រីដូចគ្នា។ ការរកអ្នកកំដរនេះគេមិនមែនចេះតែរកព្រាវនោះទេ ពោលគឺទាមទារឱ្យអ្នកកំដរប្រុស ស្រីនោះមានប្រវត្តិល្អ មិនមែនជាកូនដែលឥតខាន់ស្លា ឬជាកូនដែលមានការបាក់មែកបាក់ធាង ពោលគឺ ស្លាប់ឪពុក ឬម្តាយ ឬស្លាប់ទាំងពីរនោះទេ។ ចំណែកឯតួនាទីរបស់អ្នកកំដរទាំងខាងប្រុស និងខាងស្រីវិញ គឺត្រូវរៀបចំខ្លួន ដោយមានការស្លៀកពាក់ក្បិន និងអ្នកកំដរខាងប្រុសអាវកត្រង់ និងអ្នកកំដរខាងស្រីអាវប្រពៃណី។ បន្ទាប់ពីរៀបចំខ្លួនរួចរាល់ហើយ អ្នកកំដរត្រូវត្រៀមខ្លួនចូលរួមក្នុងកម្មវិធីហែរជំនូននៅពេលព្រឹក ដោយអ្នកកំដរខាងប្រុសត្រូវចូលរួមក្បួនដង្ហែរជាមួយកូនកម្លោះ ហើយមានម្នាក់កាន់ឆ័ត្រឱ្យកូនកម្លោះ។ រីឯអ្នកកំដរខាងស្រីវិញត្រូវនៅកំដរឈរអមជាមួយកូនក្រមុំនៅឯផ្ទះ។ បន្ទាប់មកទៀតអ្នកកំដរត្រូវប្តូរសម្លៀកបំពាក់ ដើម្បីចូលរួមក្នុងកម្មវិធីកាត់សក់ គឺអ្នកកំដរខាងប្រុសត្រូវអង្គុយនៅអមខាងកូនកម្លោះនិងអ្នកកំដរខាងស្រីអង្គុយនៅអមខាងកូនក្រមុំ។ អ្វីដែលពិសេសនោះ គឺអ្នកកំដរត្រូវបានគេដាក់ឈ្មោះឱ្យដូចជាខាងស្រីមាន នាងកែវ នាងមាស នាងពេជ្យ និងខាងប្រុសវិញមានឈ្មោះច្រើនដូចគ្នាទៅតាមការដាក់ពីបុរាណមក។ ពេលរៀបចំខ្លួនរួចចូលដល់ម៉ោងទទួលភ្ញៀវ ឪពុកម្តាយទាំងសងខាង អ្នកកំដរកូនប្រុសកូនស្រីត្រូវឈរជាមួយកូនកម្លោះកូនក្រមុំនៅខាងមុខរោងដើម្បីទទួលភ្ញៀវ។ អ្នកកំដរក៏មានកាន់ជាអំណោយដែលត្រូវចែកក្នុងពិធីមង្គលការ ជូនដល់ភ្ញៀវម្តងម្នាក់ៗផងដែរ។ អ្នកកំដរត្រូវមានទឹកមុខរួសរាយរាក់ទាក់ ហើយត្រូវសំពះទទួលភ្ញៀវ ព្រោះជាថ្ងៃមង្គលរបស់កូនកម្លោះកូនក្រមុំ ។ សកម្មភាពនេះប្រព្រឹត្តទៅរហូតដល់អស់ភ្ញៀវចូលរួម បន្ទាប់មកអ្នកកំដរអាចចូលរួមញុាំអាហារ និងរាំលេងកំសាន្តបាន។ បន្ទាប់ពីអស់តួនាទីកូនកម្លោះកូនក្រមុំត្រូវមានអំណោយជាថវិកា អំបោះ និងផ្លែឈើ ដើម្បីជាការនាំសំណាងដល់អ្នកកំដរ។ ដូចនេះ អ្នកកំដរពិតជាមានន័យនិងសំខាន់នៅក្នុងកម្មវិធីមង្គលការ ព្រោះពួកគេនាំសំណាង និងសិរីមង្គលដល់កូនកម្លោះកូនក្រមុំ។ តាំងពីបុរាណមកមានពាក្យតៗគ្នាថា អ្នកកំដរអាចកំដរបានតែបីដងប៉ុណ្ណោះក្នុងមួយជីវិត បើលើសពីនេះអាចមានការអភ័ព្វ។ ដោយសារតែហេតុនេះហើយទើប គេមិនសូវកំដរឱ្យលើសពីនេះទេព្រោះមានជំនឿពីចាស់បុរាណកាលមក។